នៅសាលារៀនជាច្រើននៅក្នុងប្រទេសកម្ពុជា មានការរៀបចំយុទ្ធនាការកម្ចាត់មេរោគជាប្រចាំ ដោយផ្តោតទៅលើការអប់រំសិស្សអំពីវិធីសាស្ត្ររក្សាអនាម័យដៃ ការប្រើបង្គន់ឲ្យបានត្រឹមត្រូវ និងការសម្អាតឧបករណ៍រៀនប្រចាំថ្ងៃ។ គ្រប់ច្រកចូលនៃសាលាបានដាក់កន្លែងលាងដៃដែលមានទឹក និងសាប៊ូ ឬជាតិអាល់កុល ដើម្បីឲ្យសិស្សសម្អាតអនាម័យមុនចូលថ្នាក់រៀន និងក្រោយពេលប្រើប្រាស់បង្គន់។ កម្មវិធី “ដៃស្អាត សាលាស្អាត” ត្រូវបានដឹកនាំដោយគ្រូ និងសិស្សរួមគ្នា ដោយរៀបចំព្រឹត្តិការណ៍សម្អាតបរិវេណសាលារៀងរាល់សប្តាហ៍។ ហើយក៏មានកម្មវិធីពិសេសមួយចំនួន ដែលបានផ្តោតសំខាន់ទៅលើការអប់រំសិស្សអំពីវិធីសម្អាតផ្ទៃតុ កៅអី និងគ្រឿងសម្ភារៈ ដើម្បីកាត់បន្ថយការឆ្លងមេរោគ។ នាយកសាលាត្រូវចេញបទបញ្ជាជាក់លាក់ចំពោះការរក្សាអនាម័យក្នុងបន្ទប់រៀន និងការសម្អាតបង្គន់ជារៀងរាល់ពេលឈប់សម្រាកពីម៉ោងសិក្សា។ មិនតែប៉ុណ្ណោះ មន្ត្រីសុខាភិបាលបានអញ្ជើញមកបង្រៀនសិស្សអំពីបញ្ហាសុខភាព និងការការពារ តាមរយៈកម្មវិធីផ្សព្វផ្សាយទូទៅនៅក្នុងសាលារៀន។ សាលាមួយចំនួនក៏បានជួសជុល ឬសាងសង់បង្គន់ស្តង់ដារ និងបំពាក់ឧបករណ៍ទំនើបផ្សេងៗ ដើម្បីជំរុញអនាម័យល្អក្នុងសាលារៀន។ សិស្សត្រូវបានណែនាំដោយបើកបង្អួចឲ្យខ្យល់ចេញចូល ដើម្បីបង្កើនខ្យល់អាកាសបរិសុទ្ធ និងបញ្ចៀសការរីកលូតលាស់នៃមេរោគ។ ការសិក្សាអំពីមេរោគតូចៗ ត្រូវបានបញ្ចូលក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ ដើម្បីបង្កើតចំណេះដឹងទូលំទូលាយរបស់សិស្សអំពីបញ្ហាសុខភាព។ នៅពេលមានជំងឺឆ្លងជាអន្តរជាតិដូចជាគ្រុនផ្ដាសាយ ឬកូវីដ១៩ រដ្ឋាភិបាលបានប្រើវិធានការ ៣កុំ ៣ការពារ មានការពាក់ម៉ាស់ និងលាយដៃជាប្រចាំជាមួយអាល់កុល។ បន្ថែមពីនេះ គ្រូបង្រៀនត្រូវបានបណ្ដុះបណ្ដាលបន្ថែមក្នុងការយល់ដឹងពីរោគសញ្ញាឈឺ ឬសុខភាពសិស្ស ដើម្បីដឹងពីការថែទាំនិងព្យាបាលឲ្យទាន់ពេលវេលា។ មួយវិញទៀត សាលាបានការបង្កើតក្រុមសិស្សស្ម័គ្រចិត្តជួយសម្អាតបរិវេណ និងផ្សព្វផ្សាយសុខភាពតាមសាលារៀនផងដែរ។ ត្រូវមានការបោះពុម្ពស្លាកផ្តោតលើអនាម័យដៃ ការលាងសម្អាត និងអំពាវនាវឲ្យប្រើកែវ ឬប្រអប់បាយផ្ទាល់ខ្លួន ។ នៅតាមសាលារៀនជនបទ ដោយធនធានមានកម្រិត គ្រូបង្រៀនបានបង្រៀនសិស្សធ្វើសាប៊ូដៃដោយខ្លួនឯង ដើម្បីប្រើក្នុងសាលា។ ចំពោះមុខវិជ្ជាសុខភាពត្រូវបានបញ្ចូលជាទៀងទាត់ក្នុងកម្មវិធីសិក្សា ដើម្បីឲ្យសិស្សអាចមានចំណេះដឹងគ្រប់គ្រាន់សម្រាប់ការពារខ្លួននៅសាលា និងផ្ទះផងដែរ។ ការចាក់វ៉ាក់សាំងក៏បានក្លាយជាកម្មវិធីសំខាន់មួយក្នុងការការពារជំងឺឆ្លងនៅក្នុងសាលារៀន ដោយពាក់ព័ន្ធនឹងការសហការរវាងក្រសួងសុខាភិបាល និងក្រសួងអប់រំ។ វ៉ាក់សាំងប្រភេទកញ្ជិ្រល ត្រូវបានផ្តល់ដល់សិស្សអាយុចាប់ពី៥ទៅ១២ឆ្នាំ ដើម្បីការពារជំងឺឆ្លងដែលអាចធ្វើឲ្យមានឆ្លងរោគធ្ងន់ធ្ងរ។ សាលាមួយចំនួនបានរៀបចំកន្លែងចាក់វ៉ាក់សាំងអមដោយបរិស្ថានស្អាត ស្ងប់ស្ងាត់ និងមានគ្រឿងបរិក្ខារប្រកបដោយសុវត្ថិភាពដែរ។ មុនទទួលបានការចាក់វ៉ាក់សាំង គ្រូពេទ្យ ឬបុគ្គលិកសុខាភិបាលនឹងត្រូវពិនិត្យសុខភាពសិស្សជាមុនសិន ដើម្បីបញ្ជាក់ថាសិស្សអាចទទួលបានក្នុងការចាក់វ៉ាក់សាំង។ សកម្មភាពទាំងនេះបានរួមបញ្ចូលទាំងការបង្ហាញពីការការពារជំងឺ ដោយផ្តល់ជាសៀវភៅណែនាំ ដល់សិស្ស និងមាតាបិតា។ សិស្សដែលមានជំងឺប្រចាំកាយ ឬមានប្រតិកម្មផ្សេងៗនឹងត្រូវបានទទួលការថែទាំពិសេសពីបុគ្គលិកសុខាភិបាល។ ការចាក់វ៉ាក់សាំងត្រូវបានរៀបចំជាប្រចាំរៀងរាល់ឆ្នាំ សម្រាប់សិស្សគ្រប់អាយុ ដើម្បីធានាសុខភាពរបស់សិស្ស។ មាតាបិតាត្រូវបានណែនាំឲ្យចូលរួមក្នុងការទទួលយកព័ត៌មានអំពីវ៉ាក់សាំង ដើម្បីពិចារណា និងអនុញ្ញាតឲ្យកូនរបស់ពួកគាត់ទទួលបានការជាក់វ៉ាក់សាំង។ ការអនុវត្តវិធានការសុវត្ថិភាពក្នុងការចាក់វ៉ាក់សាំង គឺជាកត្តាសំខាន់ដែលធ្វើឲ្យមានការគាំរពារ និងទុកចិត្តខ្ពស់ពីសហគមន៍។ គ្រូបង្រៀន និងបុគ្គលិកសាលាក៏ត្រូវបានចូលរួមចាក់វ៉ាក់សាំងផងដែរ ដើម្បីបង្ហាញភាពស្មោះត្រង់ និងជម្រុញអោយមានការចូលរួមរបស់សិស្ស។ ការចាក់វ៉ាក់សាំងនៅសាលាជួយកាត់បន្ថយការឆ្លងជំងឺរាតត្បាតផ្សេងៗ ដែលកំពុងរីករាលដាលក្នុងសហគមន៍។ ឧទាហរណ៍ ពេលការរីករាលដាលជំងឺ កូវីត១៩ រដ្ឋាភិបាលបានអោយប្រជាពលរដ្ឋគ្រប់រូបទៅចាក់វ៉ាក់សាំងដើម្បីការពារការឆ្លង ៣ ឬ ៤ លើក។ កម្មវិធីចាក់វ៉ាក់សាំងត្រូវបានគ្រប់គ្រងដោយក្រុមការងារពិសេសដែលមានជំនាញ និងឆ្លើយតបលឿនប្រសិនបើមានការប្រតិកម្មអវិជ្ជមាន។ បន្ទាប់ពីចាក់វ៉ាក់សាំង សិស្សត្រូវបានផ្តល់ការណែនាំអំពីវិធីថែទាំខ្លួន និងការសង្កេតសុខភាពនៅផ្ទះ។ សាលាក៏បានរៀបចំបន្ទប់ពេទ្យឬបន្ទប់សង្រ្គោះបឋមមួយនៅក្នុងសាលា ដើម្បីផ្តល់សេវាថែទាំសុខភាពបឋមដល់សិស្សនៅពេលមានបញ្ហាសុខភាពបន្ទាន់។ បន្ទប់សង្រ្គោះបឋមត្រូវបានបំពាក់ដោយឧបករណ៍សង្រ្គោះបឋមដូចជា ប្រដាប់បញ្ចូលសាច់ដុំ បង្ហាញការព្យាបាលរបួស និងថ្នាំបឋម។ បន្ទប់នេះត្រូវបានបំពាក់ដោយឧបករណ៍គ្រឹះដូចជាគ្រែសម្រាក ប្រដាប់វាស់សម្ពាធឈាម ដែលអាចជួយសង្គ្រោះជីវិតបាននៅពេលមានការមានសិស្សរបួសដោយប្រការណាមួយ។ បុគ្គលិកសុខាភិបាលរបស់សាលាបានអនុវត្តកម្មវិធីផ្ទៀងផ្ទាត់សុខភាពសិស្សជាប្រចាំ ដើម្បីរកឃើញ និងដោះស្រាយបញ្ហា មុនពេលវាវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ។ ការសហការរវាងសាលា និងមន្ទីរសុខាភិបាលបានធ្វើឲ្យមានការផ្តល់សេវាសុខភាពគ្រប់គ្រាន់ និងឆាប់រហ័សសម្រាប់សិស្សានុសិស្សទាំងអស់។ កម្មវិធីថែទាំសុខភាពនៅសាលាបានរួមបញ្ចូលទាំងការយកចិត្តទុកដាក់ ការព្យាបាលកម្រិតស្រាល និងផ្ដល់ការប្រឹក្សាជូនសិស្សដែលមានបញ្ហា។